ការបង្ហាញពីជីវិតជនបទនៅក្នុងភាពយន្តកម្ពុជា គឺជាប្រធានបទដ៏មានសក្ដានុពល និងសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លុះបញ្ចាំងពីការពិតសង្គម វប្បធម៌ និងប្រពៃណីរបស់ជាតិ។ ប្រធានបទនេះមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងជីវិតទីក្រុង និងជនបទទៀតផង។ ភាពយន្តដែលផ្តោតលើជីវិតជនបទ តែងតែលើកយកប្រធានបទស្នូលៗមួយចំនួនមកបង្ហាញយ៉ាងច្បាស់លាស់។ ឧទាហរណ៍ដូចជា កសិកម្ម គឺជាឆ្អឹងខ្នងយ៉ាងសំខាន់នៃជីវភាពប្រជាជនជនបទ ដែលត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងខ្សែភាពយន្តជាច្រើនរបស់កម្ពុជា។ ភាពយន្តជាច្រើនបានបង្ហាញពី ការងារកសិកម្ម ដូចជាការភ្ជួររាស់ ដាំដុះ ថែទាំដំណាំ និងការប្រមូលផល។ នេះឆ្លុះបញ្ចាំងពីការពឹងផ្អែករបស់ប្រជាជនលើដីធ្លី និងកម្លាំងពលកម្មផ្ទាល់ខ្លួន។ វាក៏បានបង្ហាញពី ការតស៊ូ និងការលំបាក ដែលកសិករជួបប្រទះផងដែរ ដូចជាបញ្ហាអាកាសធាតុ ទឹកជំនន់ គ្រោះរាំងស្ងួត ឬតម្លៃទីផ្សារ។ ជាបន្ទាប់ ទិដ្ឋភាពជាក់ស្តែងនៃជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនជនបទ រួមមានទម្លាប់នៃការក្រោកពីព្រលឹមទៅធ្វើស្រែចម្ការ ការរៀបចំអាហារ ការជួបជុំគ្នា ក្មេងៗទៅសាលារៀន ឬលេងល្បែងប្រជាប្រិយនៅវាលស្រែ។ ឈុតឆាកទាំងនេះបង្ហាញពី ភាពសាមញ្ញ ភាពស្ងប់ស្ងាត់ និងភាពសុខដុមរមនា នៃជីវិតជនបទ ដែលខុសប្លែកពីភាពអ៊ូអរក្នុងទីក្រុង។ បន្ទាប់មក ភាពយន្តក៏ជាមធ្យោបាយដ៏ល្អក្នុងការផ្សព្វផ្សាយ ទំនៀមទម្លាប់ ប្រពៃណី និងជំនឿ របស់ជនបទ។ នេះរួមបញ្ចូលទាំងពិធីបុណ្យប្រចាំភូមិ ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យសព ការគោរពបូជាអ្នកតា ឬល្បែងប្រជាប្រិយផ្សេងៗ។ ការបង្ហាញពីចំណុចទាំងនេះ ជួយឱ្យទស្សនិកជនបានយល់កាន់តែច្បាស់អំពី ឫសគល់វប្បធម៌ និងអត្តសញ្ញាណជាតិ ដែលត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួននៅក្នុងតំបន់ជនបទ។ លើសពីនេះ ភាពយន្តក៏បានសបញ្ជាក់ពី ចំណងមិត្តភាពដ៏រឹងមាំរវាងសមាជិកគ្រួសារ ដែលរួមមាន ឪពុកម្តាយ កូន បងប្អូន និង ការជួយយកអាសាគ្នាទៅវិញទៅមកក្នុងសហគមន៍។ ជីវិតជនបទតែងតែមានលក្ខណៈជាបណ្ដុំ ដែលអ្នកភូមិរស់នៅជិតស្និទ្ធ ចូលរួមសកម្មភាពជាមួយគ្នា ជួយគ្នាទៅវិញទៅមកក្នុងការងារស្រែចម្ការ ឬពេលមានទុក្ខធុរៈ។ វាបង្ហាញពីភាពកក់ក្តៅ និងសុខដុមរមនានៅក្នុងសង្គមជនបទ ដោយបង្ហាញពីការជួយគ្នា ស្ម័គ្រចិត្ត និងនិងការតភ្ជាប់ចិត្តរវាងមនុស្សនៅក្នុងសហគមន៍។ ទន្ទឹមនឹងភាពស្រស់បំព្រង ភាពយន្តក៏មិនរំលងក្នុងការបង្ហាញពី បញ្ហាប្រឈមជាក់ស្តែង ដែលជនបទជួបប្រទះដែរ។ ភាពក្រីក្រ ដោយសារខ្វះដីធ្លី ធនធាន ឬបច្ចេកទេសកសិកម្ម គឺជាប្រធានបទមួយដែលត្រូវបានលើកឡើងញឹកញាប់។ ផលប៉ះពាល់នៃភាពក្រីក្រនេះ ជំរុញឱ្យមាន ការចាកចេញរបស់យុវជន និងកម្លាំងពលកម្មពីជនបទទៅទីក្រុង ដើម្បីស្វែងរកការងារ និងជីវភាពប្រសើរជាងមុន។ នេះបង្កើតបានជាបញ្ហាសង្គមមួយទៀតដូចជា ការបាត់បង់កម្លាំងពលកម្មនៅជនបទ ការបែកបាក់គ្រួសារ ឬការប្រឈមនឹងបញ្ហាថ្មីៗនៅទីក្រុង។ រួមជាមួយគ្នានេះផងដែរ ភាពយន្តជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការ អភិរក្ស និងផ្សព្វផ្សាយវប្បធម៌បុរាណ របស់ជនបទ ដែលប្រហែលជាមិនសូវត្រូវបានគេស្គាល់នៅក្នុងទីក្រុង។ វាផ្តល់ឱកាសឱ្យ អ្នកទស្សនាដែលរស់នៅក្នុងទីក្រុង បានយល់ដឹងស៊ីជម្រៅអំពីរបៀបរស់នៅ ការតស៊ូ ទំនៀមទម្លាប់ និងតម្លៃរបស់ប្រជាជនជនបទ។ ថែមទាំង ជួយបំបាត់គម្លាតនៃការយល់ដឹងរវាងទីក្រុង និងជនបទ បង្កើនការយោគយល់គ្នា និងជំរុញឱ្យមានការគោរពទៅវិញទៅមក។ លើសពីនេះ វាអាច ជំរុញទឹកចិត្តឱ្យយុវជនជំនាន់ក្រោយ យល់ដឹង និងស្រឡាញ់មរតកវប្បធម៌របស់ខ្លួន។ សរុបសេចក្ដីមក ការបង្ហាញជីវិតជនបទក្នុងភាពយន្តកម្ពុជា មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា កញ្ចក់ឆ្លុះបញ្ចាំងពីសង្គមខ្មែរពិតប្រាកដ មួយផ្នែកធំ។ ជាពិសេសរួមចំណែកដល់ការអភិរក្សវប្បធម៌ លើកកម្ពស់ការយល់ដឹង និងជំរុញឱ្យមានការពិភាក្សាអំពីបញ្ហាសង្គមសំខាន់ៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ។